ផ្លែល្ហុង គឺជាបន្លែម្យ៉ាងដែលពេញនិយមសម្រាប់ធ្វើម្ហូបនៅក្នុងប្រទេសកម្ពុជា ព្រោះវាមានរសជាតិឆ្ងាញ់ ងាយស្រួលរក និងសម្បូរទៅដោយសារធាតុចិញ្ចឹម។ ហើយល្ហុងក៏ជាផ្លែឈើ សម្បូរជាតិសរសៃ វីតាមីន A, C រួមទាំងផ្ទុកនូវអង់ស៊ីម ប៉ាប៉េន ជួយកម្ចាត់កោសិកាងាប់ មានកម្រិតជាតិស្ករទាប។ រួមទាំងផ្ទុកនូវសារធាតុជាច្រើនទៀត ដែលផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាពសម្រាប់អ្នកទទួលទាន។ ប៉ុន្តែពេលដែលវានៅខ្ចីគេយកវាទៅធ្វើបុកល្ហុងព្រោះងាយស្រួលធ្វើនិងជាមុខម្ហូបដ៏ពេញនិយមក្នុងប្រទេសកម្ពុជា។ ដោយផ្សំគ្រឿងជាមួយនឹង បង្គាក្រៀម ខ្ទឹមស សណ្ដែកដី ម្ទេស អំពិលខ្ចី ទឹកកាពិ ស្ករស ឬស្ករត្នោត ប៊ីចេង ទឹកត្រី ក្រូចឆ្មា។ សម្រាប់បន្លែវិញមានដូចជា ល្ហុងខ្ចី ប៉េងប៉ោះ សណ្តែកគួ ត្រប់ស្រួយ ជីរណា។ រីឯសាច់និងគ្រឿងសមុទ្រត្រូវបុកជាមួយដើម្បីបង្កើនរសជាតិមានដូចជា ជើងមាន់ ក្ដាមប្រៃ កំពឹស ប៉ាត់តេ ត្រីឆ្អើរ ត្រីសាម៉ុន បង្គា ងាវ ក្ដាមសេះ ដៃមឹក។ មុនដំបូង យើងត្រូវចិតសម្បកល្ហុង លាងទឹកឲ្យស្អាត រួចប្រើកាំបិតឈូសឲ្យចេញជាសរសៃវែងៗ។ រួចត្រាំល្ហុងក្នុងទឹកត្រជាក់ ឬទឹកកករយៈពេល ១០-១៥ នាទី ដើម្បីឲ្យល្ហុងស្រួយល្អ រួចស្រង់ទុកឲ្យស្រស់ទឹក។ ចំណែកឯគ្រឿងបន្លែផ្សេងទៀត ហាន់សណ្ដែកកួរជាកង់ៗ ហាន់ប៉េងប៉ោះជាចំណិតៗ ត្រប់ស្រួយកាត់ជាដុំល្មមៗ ជីរណាហាន់មួយចង្អុលដៃ ។ របៀបធ្វើ ដាក់ម្ទេស ខ្ទឹមស អំបិល និងសណ្ដែកដីលីងចូលក្នុងត្បាល់ រួចបុកឲ្យម៉ត់បន្តិច។ បន្ទាប់មក ដាក់សណ្ដែកកួរនិងត្រប់ស្រួយចូលបុកថ្នមៗឲ្យទក់បន្តិចល្មមចូលជាតិដាក់ជើងមាន់ ក្ដាមប្រៃ គ្រឿងសមុទ្រចូល។ ហើយដាក់ប៉េងប៉ោះ ប្រហុកសាច់ ស្ករស ប៊ីចេង ទឹកត្រី និងច្របាច់ក្រូចឆ្មារចូល រួចកូរច្របល់ថ្នមៗឲ្យសព្វគ្រឿង ភ្លក់មើលរសជាតិតាមចំណូលចិត្ត។ ចុងក្រោយ ដាក់ល្ហុងចូល រួចបុកថ្នមៗ ច្របល់ឲ្យសព្វគ្រឿងនឹងល្ហុងរួចជាការស្រេច។